ត្បាល់បុក និង អង្រែ គឺជាឧបករណ៍បុរាណដែលមានប្រវត្តិយូរមកហើយនៅក្នុងវប្បធម៌ខ្មែរ និងវប្បធម៌ជាច្រើនទៀតនៅតំបន់អាស៊ីអាគ្នេយ៍។ វាជាឧបករណ៍បុរាណមួយដែលប្រើយ៉ាងទូលំទូលាយនៅក្នុងវប្បធម៌ខ្មែរ និងវប្បធម៌ជាច្រើនទៀត។ ប្រជាជនខ្មែរនិយមធ្វើត្បាល់បុកសម្រាប់ប្រើប្រាស់ និងធ្វើលក់ក្នុងតម្លៃរសមរម្យ។ វាជាសម្ភារៈសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសនៅក្នុងផ្ទះបាយ។ ត្រូវបានគេប្រើប្រាស់ក្នុងសង្គមមនុស្សមុនពេលមានឧបករណ៍ទំនើប ឬម៉ាស៊ីនទៅទៀត។ ឧបករណ៍នេះសម្រាប់បុក និងកិនសារធាតុគ្រឿងផ្សំធម្មជាតិ ដូចជាម្ទេស ខ្ទឹម ស្លឹកគ្រៃ ជាពិសេសសម្រាប់បង្កើតគ្រឿងសម្ងាញ់ប្រចាំម្ហូបខ្មែរ។ នៅក្នុងវប្បធម៌ខ្មែរ ត្បាល់បុក និងអង្រែបានក្លាយជាឧបករណ៍សំខាន់សម្រាប់បុកគ្រឿងផ្សំផ្សេងៗ ។ វាត្រូវបានប្រើនៅក្នុងគ្រួសារខ្មែរ ព្រមទាំងស្រុកនានា ជាពិសេសវាជាការបង្ហាញពីជំនាញស្នាដៃដ៏បុិនប្រសព្វ និងការរស់នៅប្រពៃណីប្រចាំថ្ងៃ។ ប្រជាជនខ្មែរបានបន្តកែប្រែទ្រង់ទ្រាយ និងសម្ភារៈ ដោយយកឈើដ៏រឹង ថ្មក្រាន ឬថ្មភក់ ដើម្បីឲ្យមានភាពរឹងមាំ និងអាចថែរក្សាបានយូរ។។ ត្បាល់បុក និងអង្រែមានច្រើនប្រភេទ ផ្អែកលើសម្ភារៈដែលប្រើ, ទំហំ, និងគោលបំណងប្រើប្រាស់។ អង្រែគេធ្វើជារូបរាងដំបង ឬដៃកាន់ងាយសម្រាប់បុក រឺឯត្បាល់បុកធ្វើជាដុំឈើជ្រៅ ឬធុងសម្រាប់ដាក់សម្ភារៈដែលត្រូវបុក។។ គេជ្រើសរើសឈើដែលមានភាពរឹង និងធន់ ដូចជា ឈើក្រញូង ឈើក្រវាញ ឬឈើដ៏រឹងផ្សេងៗ។ ដើម្បីអោយវាអាចប្រើបានយូរ និងមិនងាយបែកពេលបុក និងសាកសមសម្រាប់បុកគ្រឿង។ ថ្មក្រានថ្មប្រភេទនេះមានភាពរឹង និងធន់ល្អ គេប្រើសម្រាប់ធ្វើអង្រែឲ្យរឹងមាំ និងអាចទប់ទល់នឹងការបុកខ្លាំងៗ។ ថ្មភក់ដែលមានលក្ខណៈរឹងមាំ និងមានស្ថេរភាពខ្ពស់ ត្រូវបានប្រើយ៉ាងទូលំទូលាយសម្រាប់ផលិតអង្រែ និងត្បាល់បុកក្នុងវប្បធម៌ខ្មែរ។ វាមានរូបរាងសមរម្យ សមត្ថភាពរឹងមាំ និងអាចប្រើបានយូរ អាចប្រើសម្រាប់បុកនិងកិនគ្រឿងផ្សំក្នុងផ្ទះ ឬក្នុងពិធីផ្សេងៗ។ មិនបង្កើតសំណល់ ឬមិនមានប៉ះពាល់ចំពោះបរិស្ថាន ដូចជា គ្មានភ្លើង សំណល់គីមី ឬសំរាមម៉ាស៊ីន។ អាចថែរក្សា និងជួសជុលបាន ដូច្នេះមិនចាំបាច់បោះបង់ ធ្វើឲ្យសម្រួលដល់ការប្រើប្រាស់។ ការប្រើវាជារបៀបធម្មជាតិសម្រាប់កិន ឬបុកដោយមិនចាំបាច់ប្រើអគ្គិសនី។ ត្បាល់បុក និងអង្រែគឺជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដែលមានសារៈសំខាន់ខ្លាំងនៅក្នុងផ្ទះបាយខ្មែរ បង្ហាញពីស្នាដៃបុរាណ ។ អាចបុកខ្ទឹម គ្រឿងក្រអូប គ្រាប់សណ្តែក ម្ទេស និងគ្រឿងផ្សំផ្សេងៗ ឲ្យម៉ត់ ស្អាត និងរំលាយបានលឿនសម្រាប់ចម្អិនម្ហូប។ មិនត្រឹមតែប៉ុណ្ណោះការបុកគ្រឿងផ្សំដោយដៃជួយបង្កើនថាមពលសាច់ដុំដៃ និងម៉ដ្ឋល្អដែលមានប្រសិទ្ធភាពល្អជាងការប្រើម៉ាស៊ីនកិន។ ទោះបីជាមានឧបករណ៍ម៉ាស៊ីនកិន ឬម៉ាស៊ីនបោកបក់ប្រើបច្ចេកវិទ្យាថ្មីៗ ការប្រើត្បាល់បុក និងអង្រែ នៅតែមានសារៈសំខាន់។ ត្បាល់បុក និងអង្រែជារបស់បុរាណមួយដែលបង្ហាញពីទំនៀមទំលាប់ និងការរស់នៅរបស់ប្រជាជនខ្មែរ។ វាជាសម្ភារ:ដែលមានតម្លៃវប្បធម៌ និងបន្តពីជំនាន់មួយទៅជំនាន់មួយ។ ជាសរុប ប្រជាជនខ្មែរធ្វើត្បាល់បុក និងអង្រែដើម្បីបំពេញតម្រូវការជីវិតប្រចាំថ្ងៃ និងរក្សាប្រែប្រួលវប្បធម៌បុរាណឲ្យរស់រវើក។